នៅក្នុងសង្គមយើង រហូតដល់បច្ចុប្បន្ន តែងតែមានការប្រារព្ធពិធីបុណ្យភ្ជុំបិណ្យរៀងរាល់ឆ្នាំ។ ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យដ៏ធំមួយ ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យដើម្បីចូលរួមគោរពបូជាដល់ដូនតា និងធ្វើបុណ្យតាមប្រពៃណីផងដែរ។ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ខ្មែរ ដែលបានបន្សល់ទុកអោយកូនចៅបានឧទ្ទិសកុសលផលបុណ្យទៅដល់ដូនតាដែលបានចែកឋានទៅ។ ព្រមទាំងដឹងគុណចំពោះឪពុកម្តាយដែលបានបង្កើតយើងនិងជីដូនជីតាដែលរស់នៅក្នុងគ្រួសាររបស់យើងផងដែរ។ ពិធីបុណ្យភ្ជុំបិណ្យនេះគឺសំដៅទៅលើការជឿជំនឿ បុណ្យ បាប ដែលបានប្រព្រឺត្តអ្វីមួយជាដើម។ ចំណែកការការថ្វាយតង្វាយជូនទៅដល់ព្រះសង្ឃត្រូវរៀបចំអោយបានត្រឺមត្រូវហើយអោយានស្អាតរៀបរយផងដែរ។ ការថ្វាយតង្វាយនេះ ត្រូវបានអនុវត្តន៍យ៉ាងត្រឹមត្រូវតាមលំដាប់លំដោយ និងមានអត្ថន័យជ្រាលជ្រៅ។ ការរៀបចំ បាយសម្លរ បង្អែម ផ្លែឈើដែលគាត់ចូលចិត្តអោយបានត្រឹមត្រូវ។ ជារឿយៗ គេតែងតែជ្រើសរើស ឬចម្អិនមុខម្ហូបណាដែលដូនតា ឬញាតិសន្ដានដែលបានចែកឋានទៅចូលចិត្តកាលពីនៅរស់។ ហើយបានបង្ហាញថាដឺងគុណ ការចងចាំ ការគោរព ចំពោះចូលចិត្តនិងចំណង់ចំណូលចិត្តរបស់ពួកគាត់។ មួយទៀត គឺត្រូវនឹករលឹក និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះដូនតាដែលបានចែកឋានទៅ។ ការរៀបចំស្អាតបាតល្អិតល្អន់ និងត្រឹមត្រូវតាមទម្លាប់ប្រពៃណី គឺបង្ហាញពីការគោរព ការយកចិត្តទុកដាក់ និងភាពថ្លៃថ្នូរចំពោះបុគ្គលដែលបានចែកឋានទៅ។ ដើម្បីឲ្យផលបុណ្យដែលយើងបានធ្វើដល់ពួកគាត់ យើងអាចថ្វាយជូនគាត់តាមរយៈការយកចង្ហាន់ប្រគេនព្រះសង្ឃ ឬដាក់ជាសំណែនសែន។ ការយកចង្កាន់ប្រគេនព្រះសង្ឃនៅតាមវត្តនានាវាជាទម្លាប់ទូទៅដែលប្រជាជនធ្វើជាញឺកញាប់ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនរបស់ពួកយើង។ ការថ្វាយតង្វាយតាមរយៈការប្រគេនដល់ព្រះសង្ឃ គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការឧទ្ទិសផលបុណ្យ ដល់វិញ្ញាណក្ខន្ធដូនតា ឬញាតិមិត្តដែលបានស្លាប់ទៅ។ ក្នុងករណីខ្លះ អ្នកក៏អាចរៀបចំសំណែនសែននៅផ្ទះបានដែរ។ ជាពិសេសសម្រាប់អ្នកដែលមិនអាចទៅវត្តបាន ឬចង់រៀបចំពិធីតូចមួយនៅផ្ទះ។ ការរៀបចំសំណែនសែននៅផ្ទះក៏ត្រូវធ្វើឡើងដោយចិត្តគោរពបូជា និងត្រឹមត្រូវតាមក្បួនខ្នាតទៅតាមអាចារ្យបានណែនាំផងដែរ។ ការធ្វើបុណ្យដោយចិត្តជ្រះថ្លា គឺជាកត្តាចម្បងទោះបីជាវត្ថុដែលប្រគេនមានតម្លៃតិចតួចក៏ដោយ បើធ្វើដោយចិត្តជ្រះថ្លា នោះផលបុណ្យនឹងធំធេង។ ការរៀបចំដោយចិត្តបរិសុទ្ធ និងការគោរពបូជា គឺជាផ្នែកមួយដ៏សំខាន់បំផុតនៃពិធីបុណ្យភ្ជុំបិណ្ឌ។ ការធ្វើបុណ្យដោយចិត្តជ្រះថ្លា នឹងទទួលបានផលបុណ្យច្រើនត្រឡប់មកវិញ។